ខកង្កែប គឺជាមុខម្ហូបមួយទៀតដែលមានរសជាតិប្លែក និងពេញនិយមរបស់ប្រជាជនខ្មែរយើង។ គេយកសាច់កង្កែបមក រំងាស់ ជាមួយគ្រឿងផ្សំដូចជា ស្លឹកតើយ ខ្ទឹមស ម្ទេស ស្ករត្នោត ទឹកត្រី និងគ្រឿងទេសផ្សេងៗទៀត។ ការរំងាស់នេះធ្វើឱ្យសាច់កង្កែបផុយល្មម ចូលជាតិល្អ ហើយទឹកខមានរសជាតិផ្អែម ប្រៃ ហឹរ បន្តិចៗ។ មុខម្ហូបនេះ ញុំាឆ្ងាញ់ជាមួយបាយសក្តៅៗ ឬបបរស។